នៅក្នុងសង្គមខ្មែរ ការរក្សាតុល្យភាពរវាង ឯករាជ្យភាពផ្ទាល់ខ្លួន និង ការរំពឹងទុករបស់គ្រួសារ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់បុគ្គលជាច្រើន ជាពិសេសយុវវ័យ។ វប្បធម៌ខ្មែរឲ្យតម្លៃខ្ពស់លើការគោរពចំពោះចាស់ទុំ ភាពសុខដុមរមនាក្នុងគ្រួសារ និងការធ្វើតាមប្រពៃណី ដែលជួនកាលអាចផ្ទុយនឹងបំណងប្រាថ្នាចង់បានសេរីភាពផ្ទាល់ខ្លួន។ ការស្វែងរកតុល្យភាពនេះទាមទារការយល់ដឹង ការអត់ធ្មត់ និងវិធីសាស្ត្រប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ មុននឹងអ្នកអាចដោះស្រាយការរំពឹងទុករបស់គ្រួសារបាន អ្នកត្រូវយល់ឱ្យច្បាស់ពីមូលហេតុដែលការរំពឹងទុកទាំងនោះកើតមានឡើង។ ការរំពឹងទុកទាំងនេះមាននៅក្នុង វប្បធម៌ ប្រពៃណី និងជំនឿ របស់សង្គមខ្មែរ ហើយជារឿយៗវាឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ និងក្ដីបារម្ភរបស់ឪពុកម្ដាយ។ នៅក្នុងសង្គមខ្មែរ តម្លៃប្រពៃណី និងសីលធម៌ គឺជាបង្គោលដ៏សំខាន់ដែលកំណត់ពីរបៀបគិត និងរំពឹងទុករបស់គ្រួសារចំពោះកូនចៅរបស់ខ្លួន។ ការរំពឹងទុកទាំងនេះមិនមែនកើតចេញពីការបង្ខិតបង្ខំឡើយ តែវាផុសចេញពីជំនឿយ៉ាងមុតមាំដែលថា ការប្រកាន់ខ្ជាប់នូវតម្លៃទាំងនេះនឹងនាំមកនូវ សុភមង្គល ភាពរុងរឿង និងកិត្តិយស សម្រាប់ទាំងបុគ្គល និងគ្រួសារទាំងមូល។ គ្រួសារខ្មែរឲ្យតម្លៃខ្ពស់លើ ការគោរពចាស់ទុំ ការចេះដឹងគុណ ការតស៊ូព្យាយាម និងការរក្សាកិត្តិយសគ្រួសារអោយមានភាពថ្លៃថ្នូរ។ ការគោរពចាស់ទុំ និងការចេះដឹងគុណ នេះជាតម្លៃស្នូលដែលបង្រៀនតាំងពីក្មេង។ កូនចៅត្រូវបានរំពឹងថានឹងគោរព ស្ដាប់បង្គាប់ និងចេះដឹងគុណចំពោះអ្នកមានគុណ។ ការបង្ហាញនូវការគោរពនេះឆ្លុះបញ្ចាំងពីការចេះគោរពគ្នា និងការយល់ដឹងអំពីតម្លៃនៃគ្រួសារ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃភាពសុខដុម និងការរឹងមាំនៃទំនាក់ទំនងក្នុងគ្រួសារ។ ភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែង ត្រូវបានគេរំពឹងទុកថាជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។ គ្រួសាររំពឹងថាកូនៗនឹងមិនងាយបោះបង់ ឬចុះចាញ់ក្នុងជីវិត ទោះបីជាប្រឈមមុខនឹងឧបសគ្គ ឬជួបការលំបាកណាមួយក៏ដោយ។ កិត្តិយស និងកេរ្តិ៍ឈ្មោះគ្រួសារមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ដោយវាបង្ហាញពីតម្លៃរបស់គ្រួសារនៅក្នុងទំនាក់ទំនងក្នុងសង្គម។ កូនៗត្រូវបានរំពឹងថានឹងប្រព្រឹត្តខ្លួនឲ្យសមរម្យ មានសីលធម៌ល្អ និងជៀសវាងរឿងអាស្រូវ ឬទង្វើណាដែលអាចប៉ះពាល់ដល់មុខមាត់ឪពុកម្ដាយ និងបងប្អូន។ ជាក់ស្ដែង ការរំពឹងទុកទាំងនេះត្រូវបានបង្ហាញតាមរយៈទិដ្ឋភាពសំខាន់ៗនៃជីវិតដូចជា ការសិក្សាខ្ពស់ ការងារមានស្ថិរភាព ការរៀបការ និងការមានកូន ការរក្សាកិត្តិយស និងកេរ្តិ៍ឈ្មោះល្អ។ គ្រួសារជាទូទៅរំពឹងថាកូនៗនឹង ខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងល្អ និងបញ្ចប់ការសិក្សាខ្ពស់ៗ។ នេះក៏ដោយសារតែការអប់រំត្រូវបានគេមើលឃើញថាជា ផ្លូវទៅកាន់ភាពជោគជ័យ មុខរបរល្អ កិត្តិយស និងឋានៈខ្ពស់ក្នុងសង្គម។ ការបោះបង់ការសិក្សា ឬមិនមានការងារធ្វើ អាចត្រូវបានចាត់ទុកជាការបរាជ័យដែលប៉ះពាល់ដល់មុខមាត់គ្រួសារ។ ឪពុកម្ដាយចង់ឃើញកូនមាន ការងារដែលធានាបាននូវជីវភាពរស់នៅសមរម្យ មានស្ថិរភាព និងអាចជួយជ្រោមជ្រែងគ្រួសារទៅថ្ងៃមុខបាន។ ការមានមុខរបរច្បាស់លាស់ និងអាចទ្រទ្រង់ខ្លួនឯងបាន គឺជាសញ្ញានៃភាពចាស់ទុំ និងទំនួលខុសត្រូវ។ ការរៀបការ និងការមានកូន នេះជាការរំពឹងទុកទូទៅមួយក្នុងសង្គមខ្មែរដែលផ្អែកលើប្រពៃណី និងជំនឿ។ ការរៀបការត្រូវបានគេមើលឃើញថាជា ការបន្តពូជពង្សវង្សត្រកូល និងជាការ បង្កើតគ្រួសារមួយដ៏ពេញលេញ។ ឪពុកម្ដាយចង់ឃើញកូនចៅមានគូស្រករត្រឹមត្រូវ និងមានកូនដើម្បីបន្តខ្សែស្រឡាយ តាមប្រពៃណីវប្បធម៌ខ្មែរ។ ការរក្សាកិត្តិយស និងកេរ្តិ៍ឈ្មោះល្អ គឺកូនៗត្រូវបានរំពឹងថានឹង ប្រព្រឹត្តខ្លួនឲ្យបានល្អ ប្រកបដោយគុណធម៌ សីលធម៌ និងមានឥរិយាបថសមរម្យ នៅគ្រប់ទីកន្លែង។ នេះរួមបញ្ចូលទាំងការគោរពច្បាប់ មិនប្រព្រឹត្តអំពើអបាយមុខ និងការរស់នៅដោយសុចរិត។ ការរំពឹងទុកទាំងនេះគឺកើតចេញពី ក្តីស្រឡាញ់ និងក្តីបារម្ភ របស់គ្រួសារ ដែលចង់ឃើញកូនចៅរស់នៅដោយមានសុភមង្គល ជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គមខ្មែរ។ នេះឆ្លុះបញ្ចាំងពីជំនឿដែលថា ការធ្វើតាមតម្លៃប្រពៃណីទាំងនេះ គឺជាផ្លូវទៅកាន់ជីវិតដ៏ប្រសើរ។ ការរំពឹងទុករបស់ឪពុកម្ដាយចំពោះកូនៗ មិនមែនកើតចេញពីការចង់បង្ខិតបង្ខំនោះទេ ប៉ុន្តែជាញឹកញាប់វាផុសចេញពី បទពិសោធន៍ផ្ទាល់ខ្លួន របស់ពួកគាត់។ ឪពុកម្ដាយគ្រប់រូបតែងតែចង់ឲ្យកូនៗទទួលបាននូវអ្វីដែល ល្អប្រសើរជាងអ្វីដែលពួកគាត់ធ្លាប់មាន ឬជួបប្រទះក្នុងជីវិត។ ការរំពឹងទុកទាំងនេះជួនកាលកើតចេញពី ការភ័យខ្លាចចំពោះការលំបាក មេរៀនពីកំហុស និងការចង់ឃើញកូនជោគជ័យ។ នេះដោយសារ ឪពុកម្ដាយជាច្រើនបានឆ្លងកាត់នូវ ជីវភាពលំបាក បទពិសោធន៍ឈឺចាប់ ឬឧបសគ្គជាច្រើន នៅក្នុងជីវិតរបស់ពួកគាត់។ ឧទាហរណ៍ ឪពុកម្ដាយដែលធ្លាប់ខ្វះខាតការសិក្សា ឬជួបការលំបាកក្នុងការរកស៊ី អាចមានការភ័យខ្លាចថា កូនៗនឹងជួបវាសនាដូចពួកគាត់។ ហេតុនេះ ពួកគាត់រំពឹងថាកូនត្រូវ ខិតខំរៀនសូត្រឲ្យពូកែ ឬ ស្វែងរកការងារមានស្ថិរភាព ដើម្បីកុំឲ្យជួបការលំបាកដូចពួកគាត់។ ការរំពឹងទុកនេះកើតចេញពីបំណងចង់ការពារកូនៗឲ្យរួចផុតពីសេចក្តីទុក្ខ ដែលគាត់ធ្លាប់មានបទពិសោធន៍ពីមុន។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ឪពុកម្ដាយក៏ធ្លាប់ធ្វើ កំហុសក្នុងការសម្រេចចិត្ត ណាមួយក្នុងជីវិតរបស់ពួកគាត់ផងដែរ មិនថាជាការជ្រើសរើសមុខរបរ ការបោះបង់ការសិក្សា ឬការសម្រេចចិត្តផ្ទាល់ខ្លួនផ្សេងៗ។ ដោយសារតែបានរៀនសូត្រពីកំហុសទាំងនោះ ពួកគាត់អាចនឹង រំពឹងថាកូនៗនឹងជៀសវាងកំហុសដដែល ឬជ្រើសរើសផ្លូវណាដែលពួកគាត់គិតថាត្រឹមត្រូវ និងមានសុវត្ថិភាពជាង។ នេះជាការផ្ទេរបទពិសោធន៍ដ៏មានតម្លៃ ដែលឪពុកម្ដាយ បានបង្រៀនឲ្យកូនចៅយល់ដឹងពីសារៈសំខាន់នៃការរស់តាមគន្លងត្រឹមត្រូវ។ ការចង់ឃើញកូនជោគជ័យ នេះគឺជា បំណងល្អដ៏បរិសុទ្ធ របស់ឪពុកម្ដាយគ្រប់រូប ព្រោះគាត់ដឹងថា គាត់ពុំអាចនៅជាមួយកូនៗរហូតទេ។ ពួកគាត់តែងតែចង់ឃើញកូនៗ ជោគជ័យក្នុងជីវិត មានអនាគតល្អប្រសើរ មានមុខមាត់ក្នុងសង្គម និងរស់នៅប្រកបដោយសុភមង្គល។ ការរំពឹងទុកទាំងនេះអាចជាកម្លាំងចលករមួយជំរុញឲ្យកូនៗខិតខំប្រឹងប្រែង ប៉ុន្តែក៏អាចជាសម្ពាធផងដែរ ប្រសិនបើការរំពឹងទុកនោះធំធេងពេក ឬមិនស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់កូន។ ការយល់ដឹងថាការរំពឹងទុករបស់ឪពុកម្ដាយគឺផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន និងក្តីស្រលាញ់របស់ពួកគាត់ អាចជួយឲ្យកូនៗមានការយល់ចិត្ត និងអាចប្រាស្រ័យទាក់ទងជាមួយពួកគាត់បានកាន់តែប្រសើរ។ ក្នុងសង្គមខ្មែរ មតិសាធារណៈ និងសម្ពាធពីសាច់ញាតិជិតឆ្ងាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ពីការរំពឹងទុករបស់គ្រួសារចំពោះកូនចៅ។ ឪពុកម្ដាយមិនត្រឹមតែគិតពីបំណងប្រាថ្នាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវគិតគូរពី ក្រសែភ្នែករបស់សង្គមជុំវិញខ្លួន ផងដែរ។ ឪពុកម្ដាយអាចមានអារម្មណ៍ថាត្រូវធ្វើតាមការរំពឹងទុករបស់សង្គមដើម្បី រក្សាមុខមាត់គ្រួសារ និងកិត្តិយស។ គំនិតនៃ "មុខមាត់" ឬ "កិត្តិយស" គ្រួសារមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងវប្បធម៌ខ្មែរ។ ប្រសិនបើកូនៗមិនធ្វើតាមការរំពឹងទុករបស់សង្គម ឪពុកម្ដាយអាចប្រឈមមុខនឹង ការខ្សឹបខ្សៀវ ការរិះគន់ ឬការវិនិច្ឆ័យ ពីអ្នកដទៃ ដែលអាចនាំឲ្យពួកគាត់មានអារម្មណ៍ខ្មាសអៀន ឬបាត់បង់មុខមាត់។ ឧទាហរណ៍ជាក់ស្ដែងនៃការរំពឹងទុកដែលកើតចេញពីសម្ពាធសង្គមរួមមាន ការចង់ឲ្យកូនរៀនជំនាញជាក់លាក់ ការរៀបការជាមួយមនុស្សមានមុខមានមាត់ និងការប្រព្រឹត្តខ្លួនតាមក្រមសីលធម៌សង្គម។ គ្រួសារខ្លះអាចរំពឹងថាកូនត្រូវតែរៀនជំនាញដូចជា ពេទ្យ វិស្វករ មេធាវី ឬគ្រូបង្រៀន ព្រោះមុខរបរទាំងនេះត្រូវបានសង្គមឲ្យតម្លៃខ្ពស់ និងត្រូវបានគេមើលឃើញថាមានកិត្តិយស មានស្ថិរភាព ឬមានចំណូលខ្ពស់។ ផ្ទុយទៅវិញ ការជ្រើសរើសជំនាញដែលមិនសូវពេញនិយម ឬមិនធានានូវការងារល្អ អាចត្រូវបានគេរិះគន់ និងមានការសើចំអកផងដែរ។ ឪពុកម្ដាយមួយចំនួនអាចរំពឹងថាកូនៗនឹងរៀបការជាមួយដៃគូដែលមានឋានៈខ្ពស់ មានការងារល្អ ឬមានទ្រព្យធន ដើម្បីលើកមុខមាត់គ្រួសារ និងធានាបាននូវជីវភាពល្អសម្រាប់កូន។ ការរៀបការជាមួយអ្នកដែលមិនត្រូវបានសង្គមទទួលស្គាល់ ឬមានឋានៈទាប អាចត្រូវបានចាត់ទុកជាការមិនសមរម្យ។ កូនៗត្រូវប្រព្រឹត្តខ្លួនឲ្យសមរម្យ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ល្បែងស៊ីសង ឬរឿងអាស្រូវផ្សេងៗ ដែលអាចនាំឲ្យគ្រួសារបាត់បង់កិត្តិយស។ ការបំពានច្បាប់សង្គម ឬប្រពៃណីអាចនាំមកនូវការថ្កោលទោសដល់គ្រួសារទាំងមូល។ សម្ពាធទាំងនេះធ្វើឲ្យឪពុកម្ដាយមានបន្ទុកបន្ថែមក្នុងការរៀបចំជីវិតកូនៗឲ្យបានត្រឹមត្រូវតាមការរំពឹងទុករបស់សង្គម ដើម្បីការពារ និងលើកតម្កើងកិត្តិយសគ្រួសាររបស់ពួកគាត់។ ទោះបីជាការរំពឹងទុករបស់ឪពុកម្ដាយពេលខ្លះអាចត្រូវបានយល់ច្រឡំថាជា បន្ទុក ឬ ការបង្ខិតបង្ខំ សម្រាប់កូនៗក៏ដោយ តាមពិតទៅ ភាគច្រើនវាចេញមកពីសេចក្ដីស្រឡាញ់ និងក្ដីបារម្ភពិតប្រាកដ របស់ពួកគាត់ចំពោះអនាគតកូនៗ។ ឪពុកម្ដាយតែងតែចង់ឃើញកូនៗមានជីវិតប្រសើរជាងខ្លួន ហើយព្យាយាមផ្ដល់នូវអ្វីដែលល្អបំផុតតាមដែលអាចធ្វើទៅបាន។ ការរំពឹងទុកទាំងនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ពួកគាត់ថាកូនៗ មានជីវិតល្អប្រសើរ រស់នៅដោយសុវត្ថិភាព ទទួលបានសុភមង្គលពិតប្រាកដ និងអាចពឹងផ្អែកលើខ្លួនឯងបានទៅថ្ងៃមុខ។ ឪពុកម្ដាយខិតខំប្រឹងប្រែងដើម្បីធានាថាកូនៗរបស់ពួកគាត់នឹងមានឱកាសល្អក្នុងការសិក្សា ទទួលបានការងារល្អ និងមានជីវភាពរស់នៅសមរម្យ។ ពួកគាត់ចង់ឃើញកូនៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្រេចក្ដីសុបិន និងមិនត្រូវជួបការលំបាកដូចខ្លួន។ ជាពិសេស ឪពុកម្ដាយតែងតែបារម្ភខ្លាំងចំពោះសុវត្ថិភាពទាំងផ្នែករាងកាយ និងផ្លូវចិត្តរបស់កូនៗ ដោយពួកគេតែងសង្ឃឹមឲ្យកូនមានសុខភាព និងសុវត្ថិភាព។ ការរំពឹងទុករបស់ពួកគាត់អាចជាការណែនាំឲ្យកូនចៀសវាងពីអំពើអបាយមុខ ឬទំនាក់ទំនងមិនល្អ ដែលអាចនាំមកនូវគ្រោះថ្នាក់ ឬវិប្បដិសារី។ គោលដៅចុងក្រោយរបស់ឪពុកម្ដាយគឺចង់ឲ្យកូនៗមានសុភមង្គល មានជីវិតប្រសើរ រីកចម្រើន ហើយមានអនាគតភ្លឺថ្លា។ ការរំពឹងទុកទាក់ទងនឹងការរៀបការ ការមានគ្រួសារ ឬការមានមុខរបរច្បាស់លាស់ គឺសុទ្ធតែជាផ្នែកមួយនៃបំណងប្រាថ្នារបស់ឪពុកម្ដាយ។ ពួកគាត់ជឿថាផ្លូវដែលពួកគាត់ណែនាំ នឹងនាំទៅរកជីវិតដែលមានស្ថិរភាព និងសេចក្តីសុខ។ ឪពុកម្ដាយចង់ឃើញកូនៗមានសមត្ថភាពក្នុងការរស់នៅដោយឯករាជ្យ អាចដោះស្រាយបញ្ហាដោយខ្លួនឯង និងមានទំនួលខុសត្រូវចំពោះជីវិតរបស់ពួកគេ។ ការរំពឹងឲ្យកូនរៀនចប់ ធ្វើការ និងរកចំណូលបាន គឺដើម្បីត្រៀមខ្លួនសម្រាប់អនាគតមួយដែលពួកគេអាចឈរជើងដោយខ្លួនឯងបាន។ នៅពេលដែលអ្នកដឹងថាការរំពឹងទុករបស់ពួកគាត់កើតចេញពីក្តីស្រឡាញ់ និងក្តីបារម្ភ អ្នកអាចស្វែងរក វិធីសាស្ត្រប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាតុល្យភាពរវាងបំណងប្រាថ្នាផ្ទាល់ខ្លួន និងការរំពឹងទុករបស់គ្រួសារ។ នេះអាចរួមបញ្ចូលទាំងការនិយាយដោយស្មោះត្រង់ ការពន្យល់ពីគោលបំណងរបស់អ្នក និងការស្វែងរកដំណោះស្រាយរួមគ្នាដែលបំពេញចិត្តគ្រប់ភាគី។ នៅក្នុងបរិបទគ្រួសារខ្មែរ ការបង្ហាញពីឯករាជ្យភាពផ្ទាល់ខ្លួន មិនមែនមានន័យថាត្រូវបះបោរ ឬប្រឆាំងនឹងគ្រួសារនោះទេ ផ្ទុយទៅវិញ វាគឺជាការបង្ហាញពី សមត្ថភាពក្នុងការគិត សម្រេចចិត្ត និងទទួលខុសត្រូវ ចំពោះជម្រើស និងផ្លូវជីវិតរបស់ខ្លួន។ មុននឹងអ្នកអាចទាមទារ ឯករាជ្យភាពផ្ទាល់ខ្លួន ពីគ្រួសារខ្មែរ រឿងសំខាន់បំផុតគឺអ្នកត្រូវតែ បង្ហាញឲ្យឪពុកម្ដាយឃើញថាអ្នកជាមនុស្សមានទំនួលខុសត្រូវ និងមានភាពចាស់ទុំគ្រប់គ្រាន់។ នេះជាជំហានដំបូងដ៏រឹងមាំមួយដើម្បីកសាងទំនុកចិត្តរបស់ពួកគាត់ ដែលជាគន្លឹះឆ្ពោះទៅរកការទទួលបានសេរីភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង។ អ្នកអាចបង្ហាញពីភាពចាស់ទុំ និងទំនួលខុសត្រូវរបស់អ្នកតាមរយៈចំណុចសំខាន់ៗទាំងនេះ ដូចជា បំពេញកាតព្វកិច្ចបានល្អប្រសើរ ភាពឧស្សាហ៍ព្យាយាម និងការដោះស្រាយបញ្ហា និងការចូលរួមចំណែកក្នុងគ្រួសារ។ ប្រសិនបើអ្នកនៅជាសិស្សនិស្សិត សូមខិតខំ រៀនសូត្រឲ្យបានពូកែ និង បញ្ចប់ការសិក្សាឲ្យបានទាន់ពេលវេលា។ លទ្ធផលសិក្សាល្អបង្ហាញពីការតាំងចិត្ត និងការទទួលខុសត្រូវរបស់អ្នកចំពោះអនាគត។ ប្រសិនបើអ្នកជាមនុស្សពេញវ័យដែលកំពុងធ្វើការ សូមបង្ហាញពី សមត្ថភាពក្នុងការបំពេញការងារឲ្យបានល្អប្រសើរ មានភាពស្មោះត្រង់ និងព្យាយាម។ ស្ថិរភាពការងារ និងសមិទ្ធផលល្អ គឺជាសញ្ញានៃភាពជោគជ័យ និងការទទួលខុសត្រូវ។ ភាពឧស្សាហ៍ព្យាយាម និងការដោះស្រាយបញ្ហា គឺបង្ហាញថាអ្នកជាមនុស្សដែលមិនងាយចុះចាញ់នឹងការលំបាក។ ពេលជួបបញ្ហា សូមព្យាយាម រកវិធីដោះស្រាយដោយខ្លួនឯងជាមុនសិន មុននឹងស្វែងរកជំនួយពីគ្រួសារ នេះបង្ហាញពីភាពរឹងមាំ និងភាពមិនពឹងផ្អែក។ ឧស្សាហ៍ព្យាយាម និងតស៊ូក្នុងអ្វីដែលអ្នកកំពុងធ្វើ ឪពុកម្ដាយតែងចង់ឃើញកូនមានភាពអង់អាច និងមិនបាក់ទឹកចិត្តងាយៗ។ ការចូលរួមចំណែកក្នុងគ្រួសារ នេះមិនមែនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ តែជាការបង្ហាញពីសេចក្តីស្រឡាញ់ និងការយល់ដឹងពីតម្លៃគ្រួសារ។ ចូលរួមជួយសម្អាតផ្ទះបាយ បោកគក់ សម្អាតបរិវេណផ្ទះ ឬកិច្ចការតូចធំផ្សេងៗ ជារឿងដ៏សំខាន់មួយសម្រាប់បង្កើតទំនាក់ទំនងគ្រួសារដែលរឹងមាំ។ ក្នុងករណីបើមានប្អូនៗ ត្រូវចូលរួមជួយមើលថែប្អូនៗ ដូចជារៀបអាហារឱ្យញុំា ប្រាប់ឲ្យងូតទឹក សម្អាតខ្លួន ឬលេងជាមួយពួកគេ។ រួមចំណែកផ្នែកហិរញ្ញវត្ថុ តាមលទ្ធភាពរបស់អ្នក ប្រសិនបើអ្នកមានចំណូល សូមចូលរួមចំណែកផ្នែកហិរញ្ញវត្ថុខ្លះៗដល់គ្រួសារ ដូចជាការបង់ថ្លៃទឹក ភ្លើង ឬទិញម្ហូបអាហារ។ សកម្មភាពទាំងនេះបង្ហាញពីភាពចាស់ទុំ ភាពដឹងគុណ និងការយល់ដឹងពីបន្ទុករបស់ឪពុកម្ដាយ។ នៅពេលដែលឪពុកម្ដាយមើលឃើញពី ភាពចាស់ទុំ ភាពឧស្សាហ៍ព្យាយាម និងទំនួលខុសត្រូវ របស់អ្នកនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ពួកគាត់នឹងមាន ទំនុកចិត្តកាន់តែខ្លាំង ក្នុងការផ្ដល់សេរីភាពឲ្យអ្នកសម្រេចចិត្តដោយខ្លួនឯង។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នក ក្នុងការស្វែងរកឯករាជ្យភាពផ្ទាល់ខ្លួន ខណៈពេលដែលរក្សាបាននូវទំនាក់ទំនងល្អជាមួយគ្រួសារ។ ក្នុងទំនាក់ទំនងគ្រួសារខ្មែរ ការសន្ទនាដោយបើកចំហរ និងស្មោះត្រង់ គឺជាគន្លឹះដ៏សំខាន់មួយ ដើម្បីកសាង និងរក្សាទំនុកចិត្ត ជាពិសេសនៅពេលអ្នកចង់បង្ហាញពីឯករាជ្យភាពផ្ទាល់ខ្លួន។ ជំនួសឲ្យការលាក់បាំង ឬធ្វើអ្វីតាមចិត្តដោយមិនប្រាប់ ដែលអាចនាំឲ្យមានការបាត់បង់ទំនុកចិត្ត និងជម្លោះ គួរតែស្វែងរកពេលវេលា និងឱកាសល្អដើម្បីនិយាយជាមួយឪពុកម្ដាយ។ ការជ្រើសរើសពេលវេលាគឺជារឿងសំខាន់ណាស់ក្នុងការសន្ទនាប្រកបដោយប្រសិទ្ធភាព ព្រោះវាផ្តល់ឱកាសលើកឡើងជាមតិ និងចែករំលែកគំនិត។ ជៀសវាងការនិយាយ ឬបញ្ចេញមតិ នៅពេលដែលពួកគេកំពុងរវល់ក្នុងការងារខ្លាំង ព្រោះពេលនោះពួកគេមិនមានចិត្តស្តាប់ និងអាចឆ្លើយតបតាមការរំពឹងទុករបស់យើងនោះទេ។ នៅពេលមនុស្សម្នាក់មានអារម្មណ៍តានតឹង ឬនឿយហត់ ពួកគេទំនងជាមិនអាចស្ដាប់ដោយបើកចិត្ត ឬផ្ដល់ការឆ្លើយតបជាវិជ្ជមានបានឡើយ។ ផ្ទុយទៅវិញ គួរជ្រើសរើសពេលវេលាដែលសមស្រប ដូចជាពេលគ្រួសារជួបគ្នា ឬពេលសម្រាកថ្ងៃចុងសប្តាហ៍ ដែលមនុស្សទាំងអស់មានពេលទំនេរ និងអារម្មណ៍ល្អ។ ឧទាហរណ៍ ពេលកំពុងញ៉ាំអាហារពេលល្ងាចជុំគ្នា ពេលដើរលេងកម្សាន្ត ឬពេលអង្គុយលេងនៅពេលយប់ដែលគ្មានការរំខាន។ បរិយាកាសស្ងប់ស្ងាត់ អាចជួយឲ្យមនុស្សទាំងអស់មានអារម្មណ៍ស្រួលចិត្ត និងកាត់បន្ថយសម្ពាធក្នុងការសន្ទនា ដូច្នេះការប្រាស្រ័យទាក់ទងនឹងកើតមានដោយរលូន។ នៅពេលអ្នកចាប់ផ្ដើមសន្ទនា ត្រូវបង្ហាញពីអ្វីដែលអ្នកចង់បានពិតប្រាកដ។ កុំខ្លាចក្នុងការចែករំលែកនូវបំណងប្រាថ្នា គោលដៅ និងក្ដីសុបិន្តផ្ទាល់ខ្លួនរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកចង់បន្តការសិក្សាជំនាញជាក់លាក់មួយដែលមិនមែនជាជម្រើសដំបូងរបស់គ្រួសារ សូមពន្យល់ពីចំណង់ចំណូលចិត្តរបស់អ្នកចំពោះជំនាញនោះ។ ការពន្យល់ពីរបៀបដែលជាជម្រើសរបស់អ្នក អាចធ្វើឲ្យអ្នកមានក្ដីសុខ និងពេញចិត្តក្នុងការរៀន ហើយអាចជួយឲ្យពួកគាត់យល់ពីទស្សនៈរបស់អ្នកបានកាន់តែច្បាស់។ ប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ត្រូវពន្យល់ពី ចំណង់ចំណូលចិត្ត របស់អ្នកក្នុងវិស័យនោះ និង ចក្ខុវិស័យ របស់អ្នកសម្រាប់អនាគត។ ដើម្បីឲ្យការសន្ទនាកាន់តែមានប្រសិទ្ធភាព និងទទួលបានការយល់ព្រម, អ្នកគួរតែបង្ហាញហេតុផលដែលមានមូលដ្ឋាន និងច្បាស់លាស់សម្រាប់ជម្រើសរបស់អ្នក។។ ការពន្យល់ដោយមានហេតុផល អាចជួយឲ្យឪពុកម្ដាយយល់ពីទស្សនៈរបស់អ្នកបានកាន់តែច្បាស់ និងកាត់បន្ថយការភ័យខ្លាច ឬការព្រួយបារម្ភរបស់ពួកគាត់។ ឧទាហរណ៍ ប្រសិនបើអ្នកមិនចង់រៀបការនៅវ័យក្មេងដូចការរំពឹងទុករបស់គ្រួសារ សូមពន្យល់ថាអ្នកចង់ផ្ដោតលើការងារ ឬការសិក្សាសិន ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់អនាគត។ ការពន្យល់នេះ បញ្ជាក់ថាអ្នកបានគិតគូរយ៉ាងល្អិតល្អន់អំពីជម្រើសរបស់អ្នក និងផលវិបាកដែលអាចកើតមាន នឹងធ្វើឲ្យឪពុកម្ដាយមានទំនុកចិត្តលើការសម្រេចចិត្តរបស់អ្នក។ ការសន្ទនាដោយស្មោះត្រង់ មានន័យថា ការចែករំលែកគំនិត និងអារម្មណ៍ដោយគ្មានការលាក់បាំង ប៉ុន្តែមានភាពគោរព និងមានរបៀបក្នុងការនិយាយ។ នៅពេលដែលអ្នកចង់បង្ហាញពីឯករាជ្យភាពផ្ទាល់ខ្លួន ជាពិសេសនៅពេលដែលបំណងប្រាថ្នារបស់អ្នកខុសពីការរំពឹងទុករបស់គ្រួសារ ដូចជាការបន្តការសិក្សាជំនាញផ្សេង ការផ្លាស់ប្ដូរការងារ ឬការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ការមានផែនការច្បាស់លាស់ លម្អិត និងអាចជឿទុកចិត្តបាន គឺជារឿងសំខាន់បំផុត។ ផែនការនេះនឹងជួយឲ្យឪពុកម្ដាយមើលឃើញពីភាពម៉ឺងម៉ាត់ និងទំនួលខុសត្រូវរបស់អ្នក។ មុននឹងលើកយកប្រធានបទនេះមកពិភាក្សាជាមួយគ្រួសារ អ្នកត្រូវតែ ធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត អំពីអ្វីដែលអ្នកចង់ធ្វើ។ សម្រាប់ការព្យាយាមសិក្សា ឧទាហរណ៍ បើគ្រួសារចង់ឲ្យអ្នករៀនពេទ្យ តែអ្នកចង់រៀន ជំនាញសិល្បៈ ដូចជាការរចនាក្រាហ្វិក ឬភាពយន្ត អ្នកត្រូវបង្ហាញពី សាលា ដែលអ្នកចង់ចូលរៀន។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរការងារ ឬចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន សូមសិក្សាពីទីផ្សារ គូប្រកួតប្រជែង សក្ដានុពលចំណូល និងបញ្ហាប្រឈម។ ការស្រាវជ្រាវដែលបានរៀបចំយ៉ាងល្អ នឹងបង្ហាញថាអ្នកបានគិតគូរយ៉ាងម៉ត់ចត់ និងមិនមែនគ្រាន់តែសម្រេចចិត្តដោយអារម្មណ៍មួយឆាវនោះទេ។ ក្រៅពីផែនការ ការត្រៀមខ្លួនជាក់ស្តែងក៏ជារឿងសំខាន់ដើម្បីបញ្ជាក់ពីភាពម៉ឺងម៉ាត់របស់អ្នក។ ប្រសិនបើផែនការរបស់អ្នកទាមទារការចំណាយ ត្រូវបង្ហាញពីរបៀបដែលអ្នកនឹងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ ឧទាហរណ៍ តើអ្នកបានសន្សំលុយបានប៉ុន្មានហើយ? តើអ្នកនឹងស្វែងរកប្រាក់កម្ចី ឬអាហារូបករណ៍ដោយរបៀបណា? ប្រសិនបើផែនការរបស់អ្នកទាក់ទងនឹងការផ្លាស់ប្តូរទីលំនៅ ដូចជាទៅរៀនក្រៅប្រទេស ឬធ្វើការនៅខេត្តផ្សេង ត្រូវបង្ហាញថាអ្នកបានគិតគូរអំពីកន្លែងស្នាក់នៅ និងជីវភាពរស់នៅ។ ប្រសិនបើអ្នកចង់ចូលប្រឡូកក្នុងវិស័យថ្មី ឬអាជីវកម្មផ្ទាល់ខ្លួន ការមានបណ្ដាញទំនាក់ទំនង នៅក្នុងវិស័យនោះអាចជួយឲ្យឪពុកម្ដាយមានទំនុកចិត្តកាន់តែខ្លាំង។ ឪពុកម្ដាយតែងតែបារម្ភពីហានិភ័យដែលអាចកើតមានចំពោះកូនៗ ដូច្នេះ អ្នកត្រូវតែបង្ហាញថាអ្នកបានគិតគូរអំពីបញ្ហាប្រឈមទាំងនោះ។ ត្រូវត្រៀមលក្ខណៈសម្រាប់ដោះស្រាយបញ្ហា ដែលអាចកើតមានឡើងចំពោះផែនការរបស់អ្នក ឧទាហរណ៍ ការរកចំណូលមិនបានគ្រប់គ្រាន់ ការបរាជ័យក្នុងការសិក្សា ឬការប្រកួតប្រជែងអាជីវកម្ម។ សម្រាប់បញ្ហានីមួយៗ អ្នកត្រូវបង្ហាញពីរបៀបដែលអ្នកនឹងដោះស្រាយវាអោយបានត្រឹមត្រូវ។ ឧទាហរណ៍ បើរកការងារមិនទាន់បាន តើអ្នកមានផែនការបម្រុងអ្វីទេ? បើការសិក្សាលំបាក តើអ្នកមានជំនួយអ្វីខ្លះ? ការបង្ហាញពីការគិតគូរហ្មត់ចត់អំពីបញ្ហា និងការត្រៀមដំណោះស្រាយ នឹងបង្ហាញពី ភាពប៉ិនប្រសប់ក្នុងការគិត និងការទទួលខុសត្រូវ របស់អ្នក។ ទាំងនេះធ្វើឲ្យឪពុកម្ដាយមានអារម្មណ៍ថាអ្នកជាមនុស្សម្នាក់ដែលអាចពឹងពាក់បាន ហើយមិនមែនជាមនុស្សដែលធ្វើអ្វីដោយគ្មានការពិចារណានោះទេ។ ការរៀបចំផែនការយ៉ាងល្អិតល្អន់បែបនេះ នឹងបង្កើនឱកាសយ៉ាងខ្លាំងក្នុងការទទួលបានការយល់ព្រម និងការគាំទ្រពីគ្រួសាររបស់អ្នក។ នៅក្នុងបរិបទគ្រួសារខ្មែរ ការកំណត់ព្រំដែន មិនមែនមានន័យថាត្រូវប្រឈមមុខដាក់គ្នា ឬឈ្លោះប្រកែកនោះទេ។ ផ្ទុយទៅវិញ វាគឺជាការកំណត់នូវ ដែនកំណត់ ដែលអ្នកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ដោយនៅតែរក្សាបាននូវ ការគោរពដ៏ជ្រាលជ្រៅ ចំពោះឪពុកម្ដាយ។ នេះគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃមួយដើម្បីទទួលបានឯករាជ្យភាពដោយមិនបំពានលើតម្លៃវប្បធម៌។ នៅពេលអ្នកចង់កំណត់ព្រំដែន ឬស្នើសុំអ្វីមួយពីឪពុកម្ដាយ ការជ្រើសរើសពាក្យពេចន៍ និងទឹកដមសំឡេងគឺសំខាន់ណាស់។ ជៀសវាងពាក្យពេចន៍បង្គាប់ ឬប្រឆាំង ប្រើភាសាដែលបង្ហាញពីការគោរព និងការយល់ចិត្ត។ ស្នើសុំដោយសុភាព ឧទាហរណ៍ ប្រសិនបើឪពុកម្ដាយចង់គ្រប់គ្រងហិរញ្ញវត្ថុទាំងអស់ អ្នកអាច ស្នើរសុំការទទួលខុសត្រូវលើការចំណាយផ្ទាល់ខ្លួនបន្តិចម្តងៗ។ ពន្យល់ពីរបៀបដែលអ្នកនឹង គ្រប់គ្រងវា ដូចជា "លោកពុក អ្នកម្ដាយ ខ្ញុំយល់ថាពុកម៉ែបារម្ភពីរឿងលុយកាក់ ប៉ុន្តែខ្ញុំចង់សាកល្បងគ្រប់គ្រងការចំណាយផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបានរៀបចំថវិការួចហើយ ហើយខ្ញុំជឿថាខ្ញុំអាចធ្វើវាបានដោយទំនួលខុសត្រូវ។ ការទាមទារឯករាជ្យភាពធំដុំភ្លាមៗ អាចធ្វើឲ្យឪពុកម្ដាយមានការភ័យខ្លាច ឬមិនទុកចិត្ត។ ចាប់ផ្ដើមពី ការសម្រេចចិត្តតូចៗ ដែលមានហានិភ័យទាប ហើយបង្ហាញពីសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រងវាបានល្អ។ កសាងទំនុកចិត្តជាបន្តបន្ទាប់ ឧទាហរណ៍ ចាប់ផ្ដើមពីការទទួលខុសត្រូវលើការចាយវាយប្រចាំថ្ងៃតូចៗ ឬការសម្រេចចិត្តលើជម្រើសសម្លៀកបំពាក់ផ្ទាល់ខ្លួន។ នៅពេលដែលអ្នកបង្ហាញពី សមត្ថភាពក្នុងការគ្រប់គ្រងបានល្អ នូវរឿងតូចៗទាំងនោះ នោះ ទំនុកចិត្តរបស់គ្រួសារនឹងកើនឡើង បន្តិចម្តងៗ ដែលនឹងបើកផ្លូវឲ្យអ្នកទទួលបានសេរីភាពកាន់តែច្រើន។ ឪពុកម្ដាយចង់ឃើញកូនៗរីកចម្រើន ដូច្នេះ សូមបង្ហាញឲ្យពួកគាត់ឃើញថា ការផ្ដល់ឯករាជ្យភាពខ្លះៗដល់អ្នក អាចនាំមកនូវលទ្ធផលល្អ។ បង្ហាញឲ្យឪពុកម្ដាយឃើញថា ការផ្ដល់សិទ្ធិសម្រេចចិត្តដល់អ្នក អាចជួយឲ្យអ្នក រីកចម្រើន រៀនសូត្រពីកំហុស និង ក្លាយជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវកាន់តែខ្ពស់។ ឧទាហរណ៍ ការអនុញ្ញាតឲ្យអ្នករៀបចំថវិកាផ្ទាល់ខ្លួន អាចបង្រៀនអ្នកឲ្យចេះគ្រប់គ្រងលុយ ដែលជាជំនាញចាំបាច់សម្រាប់ជីវិត។ ការបង្ហាញថាអ្នកចង់បានឯករាជ្យភាពមិនមែនដើម្បីតែសប្បាយនោះទេ តែដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងរៀបចំអនាគត នឹងធ្វើឲ្យពួកគាត់មានមោទកភាព។ ការអនុវត្តវិធីសាស្ត្រទាំងនេះដោយភាពអត់ធ្មត់ និងការគោរព នឹងជួយអ្នកឲ្យអាចបង្ហាញពីឯករាជ្យភាពផ្ទាល់ខ្លួនបាន ខណៈពេលដែលរក្សាបាននូវ ទំនាក់ទំនងដ៏ល្អប្រសើរ និងភាពសុខដុមរមនា ជាមួយគ្រួសារខ្មែរ។ នេះជាដំណើរការមួយដែលទាមទារការយល់ចិត្តគ្នាទៅវិញទៅមក និងការលះបង់បន្តិចបន្តួចពីគ្រប់ភាគី។ ការរក្សាតុល្យភាពរវាងបំណងប្រាថ្នាចង់បានឯករាជ្យភាព និងការបំពេញការរំពឹងទុករបស់គ្រួសារ គឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏ជាឱកាសសម្រាប់ពង្រឹងទំនាក់ទំនងគ្រួសារផងដែរ។ ព្យាយាមរកចំណុចណាដែលបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នកអាច ស្របគ្នា ជាមួយការរំពឹងទុករបស់គ្រួសារ។ ការស្វែងរកចំណុចរួមនេះ អាចជួយកាត់បន្ថយជម្លោះ និងបង្ហាញថាអ្នកក៏គិតគូរពីទស្សនៈរបស់គ្រួសារដែរ។ ពេលខ្លះ ការសម្របសម្រួលគឺជាដំណោះស្រាយល្អបំផុត ជីវិតមិនមែនសុទ្ធតែជាការទទួលបានអ្វីគ្រប់យ៉ាងតាមបំណងនោះទេ ការសម្របសម្រួលបង្ហាញពីភាពចាស់ទុំ និងការយល់ចិត្តរបស់អ្នក។ អ្នកអាចនឹងត្រូវលះបង់បំណងប្រាថ្នាមួយផ្នែក ដើម្បីបំពេញការរំពឹងទុករបស់គ្រួសារមួយផ្នែក ក្នុងពេលជាមួយគ្នានេះ គ្រួសារក៏ត្រូវធ្វើបែបនោះវិញដែរ។ នេះជាការបង្ហាញថាអ្នកគោរពការរំពឹងទុករបស់ពួកគាត់ តែមិនបោះបង់ចោលក្ដីស្រមៃផ្ទាល់ខ្លួនឡើយ។ ត្រូវយល់ថាមិនមែនគ្រប់ការរំពឹងទុកទាំងអស់សុទ្ធតែត្រូវតែបំពេញនោះទេ។ អ្នកត្រូវចេះ កំណត់អាទិភាព លើអ្វីដែលសំខាន់បំផុតសម្រាប់អ្នក និងអ្វីដែលជាការរំពឹងទុកដ៏សំខាន់បំផុតរបស់គ្រួសារ។ សម្រាប់ខ្លួនឯង តើអ្វីជាគោលដៅសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នក? តើអ្វីដែលសំខាន់ជាងគេសម្រាប់សុភមង្គល និងអនាគតរបស់អ្នក? សម្រាប់គ្រួសារ តើការរំពឹងទុកណាខ្លះដែលគ្រួសារផ្ដល់តម្លៃខ្ពស់បំផុត ហើយមិនអាចបត់បែនបាន? តើការរំពឹងទុកណាខ្លះដែលគ្រាន់តែជាការណែនាំ? អ្នកមិនមែនជាមនុស្សតែម្នាក់គត់ដែលជួបប្រទះបញ្ហានេះទេ ការរៀនសូត្រពីបទពិសោធន៍អ្នកដទៃអាចផ្ដល់នូវគំនិតល្អៗ។ ស្វែងរកអ្នកដែលធ្លាប់បានដោះស្រាយបញ្ហាស្រដៀងគ្នានេះ ហើយបានទទួលបានជោគជ័យ។ រៀនពីរបៀបដែលពួកគេបានប្រាស្រ័យទាក់ទងជាមួយគ្រួសារ និងសម្រេចគោលដៅរបស់ពួកគេ។ និយាយជាមួយមនុស្សដែលទុកចិត្តដូចជា មិត្តភក្តិ គ្រូបង្រៀន ដែលជាអ្នកប្រឹក្សាយោបល់ ឬ សាច់ញាតិផ្សេងទៀត ដូចជាពូ មីង បងប្អូនជីដូនមួយ ដែលអាចយល់ពីស្ថានភាពរបស់អ្នក និងអាចជួយសម្របសម្រួលជាមួយឪពុកម្ដាយ ការមានអ្នកគាំទ្រអាចផ្ដល់កម្លាំងចិត្ត និងទស្សនៈថ្មីៗ។ ការផ្លាស់ប្តូរផ្នត់គំនិតនៃការរំពឹងទុករបស់គ្រួសារ មិនមែនកើតឡើងក្នុងមួយថ្ងៃនោះទេ។ វាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងជាប់លាប់។ កុំរំពឹងថាគ្រួសារនឹងទទួលយកការសម្រេចចិត្តរបស់អ្នកភ្លាមៗ ពួកគាត់ត្រូវការពេលវេលាដើម្បីយល់ និងទទួលយក។ បន្តបង្ហាញពីសមត្ថភាព ទំនួលខុសត្រូវ និងការតាំងចិត្តរបស់អ្នកក្នុងការសម្រេចគោលដៅផ្ទាល់ខ្លួន។ ការបង្ហាញពីភាពជោគជ័យបន្តិចម្តងៗ នឹងជួយកសាងទំនុកចិត្តកាន់តែខ្លាំង។ យុទ្ធសាស្ត្រទាំងនេះនឹងជួយអ្នកក្នុងការរក្សាតុល្យភាពប្រកបដោយប្រសិទ្ធភាព រវាងបំណងប្រាថ្នាចង់បានឯករាជ្យភាពផ្ទាល់ខ្លួន និងការបំពេញការរំពឹងទុករបស់គ្រួសារខ្មែរ។ ដើម្បីកាត់បន្ថយជម្លោះ និងរក្សាទំនាក់ទំនងល្អប្រសើរជាមួយគ្រួសារ ពិសេសនៅពេលអ្នកកំពុងស្វែងរកឯករាជ្យភាពផ្ទាល់ខ្លួន អ្នកគួរតែជៀសវាងនូវចំណុចមួយចំនួនដែលងាយបង្កឲ្យមានការប៉ះទង្គិច។ ការប្រុងប្រយ័ត្នទាំងនេះជួយឲ្យការប្រាស្រ័យទាក់ទងមានភាពរលូន និងរក្សាបាននូវភាពសុខដុមរមនាក្នុងគ្រួសារខ្មែរ។ ការប្រឆាំងដោយកំហឹង ការបង្ហាញឥរិយាបថរឹងរូស ឬ ការធ្វើអ្វីតាមចិត្តដោយមិនប្រាប់ គ្រួសារ អាចធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹង និង បាត់បង់ការទុកចិត្ត ពីឪពុកម្ដាយ។ ជំនួសមកវិញ គួរជ្រើសរើសវិធីសាស្ត្រប្រាស្រ័យទាក់ទងដោយភាពទន់ភ្លន់ និងបើកចំហរដូចដែលបានរៀបរាប់ខាងលើ។ ការប្រៀបធៀបគ្រួសារខ្លួនឯងជាមួយគ្រួសារអ្នកដទៃ អាចធ្វើឲ្យឪពុកម្ដាយមានអារម្មណ៍ អាក់អន់ចិត្ត បាត់បង់តម្លៃ ឬគិតថាអ្នកមិនពេញចិត្តនឹងពួកគាត់។ គ្រួសារនីមួយៗមានបរិបទ និងតម្លៃខុសៗគ្នា ដូច្នេះការប្រៀបធៀបមិនមែនជាដំណោះស្រាយនោះទេ។ ផ្ទុយទៅវិញ គួរផ្ដោតលើការបង្ហាញពីបំណងប្រាថ្នារបស់អ្នកដោយមិនបាច់លើកយកអ្នកដទៃមកធ្វើជាគំរូឡើយ។ នេះគឺជាចំណុចសំខាន់បំផុតក្នុងវប្បធម៌ខ្មែរ ទោះបីជាអ្នកមាន ការមិនយល់ស្រប ខ្លាំងក្លាចំពោះការរំពឹងទុករបស់គ្រួសារក៏ដោយ ក៏អ្នក ត្រូវតែរក្សាការគោរពចំពោះចាស់ទុំជានិច្ច។ ប្រើពាក្យសម្ដីគួរសម ជៀសវាងពាក្យសម្ដីធ្ងន់ៗ កាត់សម្ដី ឬប្រើភាសាដែលមិនគោរព។ កាយវិការសមរម្យ បង្ហាញការគោរពតាមរយៈកាយវិការ ដូចជាការសំពះ ឱនក្បាល ឬមិនឈរខ្ពស់ជាងពួកគាត់។ ការរក្សាការគោរពបង្ហាញពីភាពចាស់ទុំ និងការយល់ដឹងពីតម្លៃវប្បធម៌របស់អ្នក ដែលអាចជួយសម្រួលដល់ការសន្ទនាទោះបីជាមានភាពខ្វែងគំនិតគ្នាក៏ដោយ។ ភាពស្មោះត្រង់ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាង និងរក្សា ទំនុកចិត្ត ក្នុងគ្រួសារ។ ប្រសិនបើឪពុកម្ដាយរកឃើញថាអ្នកបាន កុហក ឬលាក់បាំង អំពីអ្វីមួយ វានឹងពិបាកខ្លាំងណាស់ក្នុងការទទួលបានទំនុកចិត្តនោះមកវិញ។ ការបាត់បង់ទំនុកចិត្តអាចនាំឲ្យពួកគាត់កាន់តែរឹតបន្តឹង និងមានការសង្ស័យចំពោះរាល់ការសម្រេចចិត្តរបស់អ្នកទៅថ្ងៃមុខ។ ការផ្លាស់ប្តូរផ្នត់គំនិតនៃការរំពឹងទុករបស់គ្រួសារត្រូវការ ពេលវេលា វាមិនអាចកើតឡើងភ្លាមៗនោះទេ។ មានភាពអត់ធ្មត់ កុំទាមទារឯករាជ្យភាពធំដុំទាំងអស់ក្នុងពេលតែមួយ។ ការបង្ហាញពីភាពជោគជ័យ និងទំនួលខុសត្រូវជាបន្តបន្ទាប់ គឺជាវិធីល្អបំផុតដើម្បីបញ្ចុះបញ្ចូលពួកគាត់។ ការអនុវត្តនូវចំណុចទាំងនេះដោយការយល់ដឹង និងភាពអត់ធ្មត់ នឹងជួយអ្នកក្នុងការរក្សាតុល្យភាពរវាងឯករាជ្យភាពផ្ទាល់ខ្លួន និងការរំពឹងទុករបស់គ្រួសារខ្មែរ ប្រកបដោយភាពសុខដុមរមនា និងទំនាក់ទំនងល្អ។ ជាការពិតណាស់ ការរក្សាតុល្យភាពរវាងឯករាជ្យភាពផ្ទាល់ខ្លួន និងការរំពឹងទុករបស់គ្រួសារ គឺជាដំណើរការមួយដែលបន្តពេញមួយជីវិត។ វាមិនមែនជាគោលដៅដែលអាចសម្រេចបានក្នុងពេលតែមួយនោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងឥតឈប់ឈរដែលទាមទារនូវភាពបត់បែន និងការយល់ដឹង។ ដើម្បីអាចរស់នៅដោយមាន សុភមង្គលទាំងជាមួយខ្លួនឯង និងជាមួយគ្រួសារក្នុងបរិបទសង្គមខ្មែរ ការអនុវត្តនូវចំណុចសំខាន់ៗដូចជា ការយល់ដឹងពីវប្បធម៌ ការប្រាស្រ័យទាក់ទងដោយបើកចំហរ ការអត់ធ្មត់ ការគោរព និងការសម្របសម្រួល។ ការយល់ដឹងពីឫសគល់នៃការរំពឹងទុករបស់គ្រួសារ ដែលផុសចេញពី តម្លៃប្រពៃណី សីលធម៌ បទពិសោធន៍ផ្ទាល់ខ្លួន និងឥទ្ធិពលសង្គម គឺជារឿងសំខាន់បំផុត។ នៅពេលអ្នកយល់ថាការរំពឹងទុកទាំងនោះភាគច្រើនកើតចេញពី សេចក្ដីស្រឡាញ់ និងក្ដីបារម្ភ អ្នកនឹងអាចមានការយល់ចិត្ត និងបង្ហាញការគោរពបានកាន់តែប្រសើរ។ ត្រូវហ៊ានបង្ហាញពី បំណងប្រាថ្នា គោលដៅ និងក្តីសុបិន្តផ្ទាល់ខ្លួន ដោយមាន ផែនការច្បាស់លាស់ និង ហេតុផលសមហេតុផល។ ការជ្រើសរើសពេលវេលាសមរម្យ និងការប្រើប្រាស់ភាសាគួរសម នឹងជួយឲ្យការសន្ទនាប្រព្រឹត្តទៅដោយរលូន។ ថ្វីត្បិតតែអ្នកចង់បានឯករាជ្យភាពក៏ដោយ ក៏ការ រក្សាការគោរព ចំពោះចាស់ទុំ និងការ ស្វែងរកចំណុចសម្របសម្រួល គឺជាគន្លឹះដើម្បីជៀសវាងការប៉ះទង្គិច និងរក្សាបាននូវភាពសុខដុមរមនា។ ការរក្សាតុល្យភាពនេះ នឹងជួយអ្នកឲ្យអាចសម្រេចបាននូវក្ដីសុបិនផ្ទាល់ខ្លួន ខណៈពេលដែលរក្សាបាននូវចំណងគ្រួសារដ៏រឹងមាំ ។ វាគឺជាការបង្ហាញពីភាពចាស់ទុំពិតប្រាកដ ក្នុងការចេះរស់នៅទាំងក្នុងពិភពលោកផ្ទាល់ខ្លួន និងក្នុងបរិបទគ្រួសារ និងសង្គម។